នៅក្នុងប្រទេសកម្ពុជា ប្រហុកមានសារៈសំខាន់ណាស់នៅក្នុងរូបមន្តធ្វើម្ហូបរបស់ខ្មែរជាច្រើនមុខ ពីព្រោះវាជាប្រភេទនៃគ្រឿងផ្សំមួយបែបដែលធ្វេីឱ្យម្ហូបរសជាតិឈ្ងុយឆ្ងាញ់។ ប្រជាជនខ្មែរពេញនិយមខ្លាំងក្នុងការបរិភោគប្រហុក មិនថាអ្នករស់នៅក្នុងស្រុក ឬនៅក្រៅស្រុក។ យ៉ាងណាមិញ មុខម្ហូបមួយប្រភេទនេះ ជាមុខម្ហូបដែលអាចរាប់បញ្ចូលជាអត្តសញ្ញាណរបស់ខ្មែរយើង ដោយសារតែរសជាតិ និងក្លិនដ៏ប្លែករបស់វា។ ជាមួយគ្នានេះដែរ ប្រហុកខ្មែរគឺមានវត្តមានដ៏យូរលង់ណាស់មកហើយនៅលើទឹកដីសុវណ្ណភូមិនេះ ហើយប្រជាជនខ្មែរនៅតែបន្តទម្លាប់នៃការធ្វើប្រហុកនេះមកទល់នឹងសព្វថ្ងៃនេះ។ យើងដឹងហើយថា រដូវវស្សាគឺជារដូវដែលទឹកឡើង ដូច្នេះនៅប្រទេសកម្ពុជាពេលរដូវទឹកឡើង គឺវាសម្បូរដោយត្រីគ្រប់ប្រភេទ ទាំងត្រីតូច ទាំងត្រីធំ។ ដូច្នេះ នៅពេលដែលសម្បូរផលត្រីបរិបូរណ៍ គឺភាគច្រើនប្រជាជនកម្ពុជានិយមយកត្រីនោះទៅធ្វើជាប្រហុក។ ប្រភេទនៃម្ហូបនេះវាមានដើមកំណើតធ្វើអំពីត្រីផ្សេងៗ និងរសជាតិរបស់វាគឺប្រៃ។ ហើយរបៀបនៃការធ្វើប្រហុកនេះ គឺភាគច្រើនប្រជាជនខ្មែរយើងមានវិធីសាស្ត្រ និងដំណាក់កាលនៃការធ្វើខុសប្លែកផ្សេងៗពីគ្នាទៅតាមទម្លាប់លក្ខណៈគ្រួសារ ឬតាមតំបន់នីមួយៗ។ បើនិយាយពីប្រភេទប្រហុកខ្មែរ យើងឃើញថាប្រហុកគឺមានពីរប្រភេទ គឺប្រហុកសាច់ និងប្រហុកឆ្អឹង។ ប្រហុកសាច់ គឺជាប្រភេទប្រហុកដែលពេញនិយម និងងាយស្រួលធ្វើ។ នៅក្នុងការធ្វើប្រហុកនេះ គ្រឿងផ្សំសំខាន់ៗមានតែពីរមុខទេ គឺត្រី និងអំបិល។ ប្រហុកសាច់នេះ ភាគច្រើនគេប្រើប្រាស់ត្រីធំៗយកមកធ្វើព្រោះវាសម្បូរសាច់ច្រើននិងងាយស្រួលធ្វើជាងត្រីតូចៗ។ ប្រហុកសាច់ភាគច្រើនគេប្រើប្រាស់ប្រភេទត្រីដូចជាត្រីផ្ទក់ ត្រីរ៉ស់ ត្រីឆ្តោ ត្រីឌៀប ឬត្រីកំភ្លាញ មកធ្វើ។ ជាដំបូង ត្រូវចៀរយកតែសាច់ត្រីសុទ្ធ លាងទឹកឱ្យស្អាត កុំឱ្យមានជាប់ស្រកា ឬឈាមត្រី។ ហើយបន្ទាប់មកយកសាច់ត្រីដែលលាងស្អាត ទៅត្រាំក្នុងទឹកស្អាត ទុកវាចោលឱ្យហើមស្អុយ រួចផ្អាប់រយៈពេលមួយយប់មួយថ្ងៃ ដោយហាលទឹកសន្សើម។ បន្ទាប់ពីទុកសាច់ត្រីបានមួយយប់មួយថ្ងៃហើយ ត្រូវស្រង់សាច់ត្រីចេញពីទឹកដែលបានត្រាំ ។ ដំណាក់កាលបន្តទៀត ត្រូវយកសាច់ត្រីនោះដាក់ចូលជាមួយនឹងក្រមាស្អាតមួយ រួចយកជ្រុញ ត្បាល់ ឬឧបករណ៍ធ្ងន់ៗដាក់សង្កត់ពីលើវា ដើម្បីឱ្យសាច់ត្រីនោះឆាប់ស្រក់អស់ទឹក និងស្ងួតសាច់ត្រីបានល្អ។ ហើយរយៈពេលនៃការសង្កត់នេះ អាចចន្លោះពី ៤ ទៅ ៦ ម៉ោង ឬក៏អាចយូរជាងនេះ ទៅតាមឧបករណ៍ដែលយើងសង្កត់ថាធ្ងន់ ឬស្រាល។ សាច់ត្រីដែលបានសម្រក់ទឹកស្ងួតល្អហើយ ត្រូវយកប្រឡាក់ជាមួយនឹងអំបិល។ នៅក្នុងការប្រើប្រាស់អំបិល គឺខ្មែរយើងធ្លាប់ប្រើអំបិលគ្រួសយកទៅបុក ប៉ុន្តែសម័យបច្ចុប្បន្ននេះ គឺគេប្រើប្រាស់អំបិលម៉ត់ដែលមានស្រាប់យកមកប្រឡាក់ជាមួយសាច់ត្រីវិញ។ បន្ទាប់ពីប្រឡាក់ត្រីជាមួយនឹងអំបិលរួចហើយ ចំណុចដែលសំខាន់បន្ទាប់នោះគឺការប្រើប្រាស់ក្រឡសម្រាប់ដាក់ប្រហុក។ ក្រឡសម្រាប់ដាក់ប្រហុកនេះ ត្រូវលាងឱ្យស្អាត និងសម្ងួតឱ្យស្ងួតល្អ។ រួចតម្រៀបសាច់ត្រីនោះចូលទៅក្នុងក្រឡ បន្ទាប់មកសង្កត់ឱ្យណែនល្អ ហើយអាចរោយអំបិលតិចៗពីលើបន្ថែម។ បន្ទាប់មក ត្រូវយកថង់ប្លាស្ទិកគ្របមាត់កែវប្រហុកឱ្យជិតដើម្បីកុំឱ្យខ្យល់ចូល រួចបិទគម្របវិញឱ្យណែន។ ប្រហុកខ្មែរយើង ទុកកាន់តែយូរ កាន់តែងំ ឆ្ងាញ់ និងឈ្ងុយល្អ។ ការរក្សាទុកប្រហុកនេះ គឺគ្មានរយៈពេលកំណត់ទេ ប្រសិនបើយើងទុកឱ្យវារៀងយូនោះវាកាន់តែឆ្ងាញ់ ។ ប៉ុន្តែប្រហុកដែលមានគុណភាពល្អបំផុត គឺត្រូវទុកចោលរហូតដល់ ៣ ឆ្នាំ ព្រោះវាអាចទទួលបានរសជាតិកាន់តែឆ្ងាញ់និងក្លិនឈ្ងុយល្អ។